អ្នកតាត្រងោល ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្ត តាកែវ ។ តាំងពីដើមរៀងមករាល់ឆ្នាំ អ្នកស្រុក តែងធ្វើពិធីឡើងអ្នកតានេះ ដើម្បីសុំទឹកភ្លៀង ។ អ្នកតានេះមានឈ្មោះល្បីល្បាញទូទៅ ពេញទាំងស្រុកព្រៃកប្បាសទាំងមូល។ ឯកម្មវិធីឡើងអ្នកតា ព្រមទាំងដើមកំណើតនៃអ្នកតានេះ នឹងអធិប្បាយដោយសង្ខេបជូនដូចតទៅ។ មានយាយម្នាក់ឈ្មោះយាយដុល ផ្ទះនៅភូមិក្រវ៉ាលទាក សង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស (តាកែវ) គាត់ជា រូបអ្នកតាត្រងោល តែគាត់ទទួលអនិច្ចកម្មហើយ ។ កាលដែលគាត់នៅរស់នៅឡើយកាលណាជិតដល់ កំណត់ថ្ងៃ ខែ ដែលត្រូវឡើងអ្នកតានោះ។ គាត់តែងតែដើររៃប្រាក់ រៃស្រូវអំពីអ្នកស្រុកគ្រប់គ្នា យកទៅរៀបចំ ចាត់ចែងឡើងអ្នកតារៀងរាល់ឆ្នាំពុំដែលខាន ។ លុះគាត់អង្គាសដល់ផ្ទះខ្ញុំៗ ក៏បានសាកសួរគាត់ អំពីរឿង ឡើងអ្នកតានោះយ៉ាងណាៗខ្លះ?។ យាយដុលក៏បានឆ្លើយប្រាប់មកខ្ញុំវិញថា៖ “ឱ! ចៅអើយ របៀបឡើងអ្នកតានោះ យាយមិនគួរនិយាយសោះ ព្រោះវាអាសអាភាសពន់ពេកណាស់។ ដល់ពេលឡើងអ្នកតានោះម្តងៗ គេដេញប្រុសៗចេញឲ្យអស់ ហើយស្រីៗដែលនៅទីនោះ នាំគ្នាដោះសំពត់អាវចេញពីខ្លួន នៅតែខ្លួនទទេ។ រួចហើយ ស្រីខ្លះដំក្បាលជង្គង់ធ្វើភ្លេង ស្រីខ្លះទៀតយកឈើមកធ្វើជាទ្រ ជាចាប៉ី ប៉ីអ ហើយស្រីខ្លះទៀតក៏ច្រៀងរាំលេងសប្បាយតាមចំណូលចិត្តរៀងៗខ្លួន។ បន្ទាប់ពីធ្វើភ្លេង ច្រៀងរាំរួច ពួកគេក៏ចាប់ផ្ដើមបោកចំបាប់គ្នា ខ្លះទៅយកដុំថ្មរូបអ្នកតាពីខ្ទមមក ហើយសួរថា «លោកតាឲ្យទឹកភ្លៀងឬមិនភ្លៀងទេ បើមិនឲ្យទេ ពួកយើងនឹងនាំគ្នាជិះជាន់លោកតាឯងទាល់តែស្លាប់»។ ស្រីៗឯទៀតនាំគ្នាឆ្លើយដោយឧបកិច្ចថា យើងឲ្យភ្លៀងហើយ! យើងឲ្យភ្លៀងហើយ ! ។ គេលេងដូច្នេះ ចាប់តាំងពីម៉ោងបីរសៀលរហូតម៉ោង ៥ ទើបឈប់ ។ តមកពួកស្រីក្មេងៗ ក្នុងចំណោមស្រី អ្នកលេងទាំងប៉ុន្មាន ក៏នាំគ្នាដងទឹក យកមកឲ្យស្រីចាស់ៗ ដែលជាអ្នកលេងនោះងូត។ ជួនកាលមានភ្លៀងធ្លាក់ក្នុងថ្ងៃ នោះក៏មាន រំលង ២-៣ ថ្ងៃ ទើបមានភ្លៀងក៏មាន គឺថាឆុតឆាប់ណាស់ ។ របៀបឡើងអ្នកតានោះ គេលេង ភ្លេងឧបកិច្ចគ្មានលេងភ្លេងមែនទែនទេ។ ឯប្រដាប់ប្រដាគ្រឿងសំណែនវិញមាន គោ ១ ស្រា ១ទទិនរាល់ៗឆ្នាំ។ ហេតុនោះហើយ បានជាដល់រដូវថ្ងៃ ខែឡើងអ្នកតា គេដើររៃប្រាក់ស្រូវពីអ្នកស្រុក ដើម្បីនឹងយក ទៅចាត់ចែងការនោះ ឲ្យបានគ្រប់គ្រាន់។ កាលដែលយាយដុលនិយាយចប់ហើយ ខ្ញុំក៏សួរតទៅទៀត "លោកយាយ! ចុះលោកតាហ្នឹងម្តេចក៏ត្រូវ ការតែស្រីម៉្លេះ! បណ្តោយឲ្យស្រីអាក្រាតឲ្យជិះជាន់ប្រព្រឹត្តអាការមិនគប្បីដូច្នេះ?។ ម៉្យាងទៀត រឿងដើមតើបានជាគេហៅថា "អ្នកតាត្រងោល” ពីដើមមកគាត់ចេះ មន្តអាគមអ្វី បានជាហៅភ្លៀងបាន ធ្វើថ្ងៃ ណាភ្លៀងថ្ងៃហ្នឹង?។ យាយដុលក៏និយាយថា យាយបានដឹងបន្តិចបន្តួច តាមឮចាស់ៗនិទានតៗមកថា អ្នកតាកាលពីដើមជាមនុស្សធម្មតា តែមិនដឹងឈ្មោះអ្វីឲ្យប្រាកដទេ។ គាត់កោរត្រងោល ចេះមន្តអាគមច្រើនជាអ្នកខ្លាំងពូកែណាស់ ហើយមេឃងងឹតប្រុងនឹងភ្លៀង គាត់គ្រាន់តែបាចអង្គរ សូត្រសែកមន្តអាគមទៅ ខ្យល់ផាត់មេឃ ស្រឡះធេង បាត់ពពកភ្លៀងអស់មួយរំពេច។ បើគាត់ចង់ឲ្យភ្លៀងវិញ គាត់តាំងពិធីមានស្លាធម៌ បាយសី ប្រដាប់ប្រដាគាត់ជាច្រើន ហើយសូត្រមន្តអាគម (មហាមេមហាដាល)របស់គាត់ មិនយូរប៉ុន្មានមេឃឡើងខ្មៅ ភ្លៀងធ្លាក់ចុះមួយរំពេច។ អ្នកស្រុកឃើញដូច្នោះ កោតខ្លាចគោរពរាប់អានគាត់គ្រប់គ្នា។ លុះគាត់ស្លាប់ទៅ អ្នកស្រុកនៅតែគោរពគាត់ជានិច្ច ទើបយកដីឥដ្ឋមកប៉ាន់ធ្វើជារូបគាត់ឡើង មានក្បាលត្រងោលដូចរូបគាត់កាលនៅរស់។ បើគេចង់ បានទឹកភ្លៀង គេនាំរៀបចំធ្វើគ្រឿងពីការបូជាគាត់សុំទឹកភ្លៀងរៀងរាល់ឆ្នាំ តាមចំណាំដែលធ្លាប់ឃើញគាត់ ធ្វើអំពីកាលដែលគាត់នៅរស់នោះរៀងរហូតមកដល់សព្វថ្ងៃ ។ ខ្ញុំក៏សួរបញ្ជាក់យាយដុលទៀតថា ចុះហេតុអ្វី ក៏ចាំស្រីៗអាក្រាតកេរ្តិ៍ខ្មាសទៅធ្វើដូច្នេះ យាយក៏ឆ្លើយថាខ្ញុំលែងដឹងហើយ ចៅឯងលែងសួរខ្ញុំទៅ ខ្ញុំមិនដឹងទេ។ ខ្ញុំបាននិយាយទៅយាយនោះវិញថា តាមមតិរបស់ខ្ញុំៗយល់ថា ប្រហែលជាតាត្រងោលហ្នឹង កាលគាត់នៅ រស់នៅឡើយ គាត់ស្អប់ស្រីៗណាស់។ បើឃើញស្រីៗ ទៅឱបប្រឡែងនឹងគាត់ៗ តែងឲ្យវត្ថុអ្វីៗទៅស្រីនោះ ដើម្បីឲ្យដើរចេញពីគាត់ឆាប់ៗទៅ ព្រោះគាត់ជិនណាយធុញទ្រាន់នឹងកាមតណ្ហា ។ ហេតុនេះហើយ បានជាអ្នកស្រុក កាលណាចង់បានទឹកភ្លៀង ឲ្យស្រីៗអាក្រាតៗទៅជិះជាន់គាត់ៗ ធុញថប់ គាត់ក៏ខំសូត្រអាគមខាបទឹកភ្លៀងមកឲ្យឆាប់ៗ។ ដើម្បីឲ្យស្រីៗ អស់ហ្នឹង ឆាប់នាំគ្នាទៅផ្ទះឲ្យស្រឡះពីមុខ គាត់ទៅ ក្រែងអីចឹងទេដឹងលោកយាយ?។ យាយក៏ឆ្លើយថា យាយលែងដឹងហើយ យាយលាទៅផ្ទះ ហើយ ។